មុាំល្ហុង គឺជាម្ហូបមួយមុខរបស់ខ្មែរដែលមានឱជារស និងល្បីល្បាញ ដោយសារសាច់ល្ហុងមានរសជាតិស្រួយឆ្ងាញ់ ហើយលាយលំជាមួយរសជាតិ ផ្អែម ប្រៃ ជូរ និងហឹរតិចៗ។ វាងាយស្រួលធ្វើ ហើយស័ក្តិសមបំផុតសម្រាប់ទទួលទានកំដរមាត់ ឬជាមួយបាយក្ដៅៗ ជាពិសេសក្លែមជាមួយស្រាផងដែរ។ យើងត្រូវរើសយកល្ហុងស្រគាល ដើម្បីធ្វើឱ្យធ្វើមុាំល្ហុងមានរសជាតិឆ្ងាញ់ និងមានពណ៌ស្អាត ។ គ្រឿងផ្សំមានដូចជា ល្ហុងស្រគាល ១ ផ្លែ ផ្អកកំពឹស អំបិល អង្ករលីង រំដេង ស្ករត្នោត ប៊ីចេង ទឹកស្អាត និងជីផ្សេងៗ រួមមាន ជីនាងវង ឬជីរណារ។ ចំពោះល្ហុងដែលមានសាច់ជ្រាយ យើងមិនអាចយកមកធ្វើមុាំល្ហុងបានទេ។ ជាដំបូង យើងត្រូវយកផ្លែល្ហុងមកចិតសំបកចេញសិន រួចលាងទឹកឱ្យបានស្អាត។ បន្ទាប់មក យកគ្រាប់ល្ហុងចេញឱ្យអស់ ហើយត្រូវយកវាមកចិតជាសរសៃៗ ដោយប្រើកាំបិតឈូសបន្លែ ឬម៉ាស៊ីនឈូសបន្លែ ឱ្យចេញជាបន្ទះស្ដើងៗល្មម។ យកល្ហុងដែលចិតរួចរាល់ មកប្រឡាក់ជាមួយអំបិល រួចច្របាច់រហូតដល់អំបិលនោះរលាយសព្វ។ មូលហេតុដែលយើងត្រូវយកល្ហុងមកច្របាច់នឹងអំបិល គឺដោយសារយើងចង់ឱ្យសាច់ល្ហុងអស់ជាតិជ័រ និងទន់បន្តិច។ បន្ទាប់មកទៀត យើងត្រូវពូតសាច់ល្ហុងដើម្បីយកទឹកអំបិលចេញឱ្យអស់។ ក្រោយមក យកល្ហុងដែលបានពូតរួចទៅលាងទឹកចេញ ៣ ទៅ ៤ ដងទៀត។ រាល់ពេលលាងសម្អាត ត្រូវពូតទឹកចេញឱ្យអស់។ នៅពេលលាងសម្អាតរួចរាល់ហើយ ត្រូវយកវាមកសម្រក់ទឹកចេញឱ្យអស់។ ជំហានបន្ទាប់ គឺយើងត្រូវមកធ្វើទឹកស្ករ ដោយយកឆ្នាំងមកដាក់កម្ដៅឱ្យក្ដៅ រួចដាក់ស្ករត្នោតកូរឱ្យវាឡើងជើងអង្ក្រង។ បន្ទាប់មក ចាក់ទឹកចូល រួចកូរស្ករ និងទឹកឱ្យរលាយចូលគ្នា។ ក្រោយពីកូរសព្វហើយ ដាក់ប៊ីចេងចូល រួចបន្តកូរវាឱ្យពុះជាការស្រេច។ បន្ទាប់ពីទឹកស្ករត្រូវបានធ្វើរួច យើងត្រូវយកអង្ករមកលីងឱ្យឡើងក្រហមល្អ ហើយយកវាមកបុកឱ្យម៉ដ្ឋ។ ក្រោយមក យករំដេងមកបុកឱ្យម៉ដ្ឋដូចគ្នា។ ពេលដែលគ្រឿងផ្សំបានរៀបចំរួចរាល់អស់ហើយ យើងត្រូវយកល្ហុងដែលបានទុកឱ្យស្រក់ទឹកមកចាក់ចូលក្នុងចានធំមួយ។ បន្ទាប់មក ចាក់ផ្អកកំពឹស រំដេង និងអង្ករលីងដែលបានបុករួចចូល។ ជាចុងក្រោយ ចាក់ទឹកស្ករដែលយើងបានធ្វើមុននេះចូល រួចច្របល់ឱ្យចូលជាតិគ្នាល្អជាការស្រេច។ ក្រោយពីច្របល់ចូលជាតិគ្នាហើយ យកវាមកដាក់ចូលក្នុងកែវ ឬក្រទ្បស្អាតមួយ។ រួចហើយយើងត្រូវផ្អាប់វាទុកចោលធម្មតារយៈពេល ២ ទៅ៣ថ្ងៃទៀត ដើម្បីឱ្យវាចេញជាតិជូរដិតល្អ។ មុាំល្ហុងនេះគឺយើងអាចញុាំផ្ទាប់ជាមួយនឹងជីផ្សេងៗដូចជា ជីនាងវង ឬជីរណារជាដើម។